នៅក្នុងវប្បធម៌ខ្មែរ ការថែរក្សាខ្លួនប្រាណ និងម៉ូតសក់របស់បុរសមានសារៈសំខាន់ណាស់ ហើយឆ្លុះបញ្ចាំងពីជំនឿ និងស្ថានភាពសង្គមរបស់ពួកគេ។ ម៉ូតសក់មិនត្រឹមតែជាសម្រស់ខាងក្រៅប៉ុណ្ណោះទេ ថែមទាំងជាការសម្ដែងនូវអត្តសញ្ញាណ និងឋានៈទៀតផង។ ចំពោះប្រវត្តិសាស្ត្រនៃការបួងសក់ឬម៉ូយសក់របស់បុរសខ្មែរអាចឃើញនៅក្នុងចម្លាក់ប្រាសាទបុរាណនានា។ ជាពិសេសនៅសម័យអង្គរ ដែលបង្ហាញពីបុរសមានសក់វែងហើយបួងឡើងលើ។ ម៉ូដសក់នេះមិនត្រឹមតែជាការតុបតែងលម្អប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅផងដែរ។ ការបួងសក់ឡើងលើតំណាងឲ្យភាពថ្លៃថ្នូរ ភាពស្អាតបាត និងជាកិត្តិយសរបស់បុរសដែលជាអ្នកគ្រប់គ្រងគ្រួសារ។ ម៉ូតសក់នេះបានក្លាយជានិមិត្តរូបនៃភាពជាបុរសដែលរឹងមាំ និងមានទំនួលខុសត្រូវ។ របៀបអនុវត្តគឺត្រូវទុកសក់ឲ្យវែង រួចបួងឬបត់ត្រឡប់ឡើងលើ ហើយចងឲ្យជាប់ដោយក្រណាត់ ឬសម្ភារៈផ្សេងៗ។ វិធីនេះជួយឲ្យសក់មិនធ្លាក់បិទបាំងមុខ និងមើលទៅស្អាតបាតល្អ។ ទោះបីជាម៉ូតសក់នេះមិនសូវឃើញមាននៅបច្ចុប្បន្ន ប៉ុន្តែវាបានក្លាយជាកេរដំណែលវប្បធម៌ដ៏សំខាន់មួយរបស់បុព្វបុរសខ្មែរ។ ការកោរសក់រលីងក៏ជាទម្លាប់មួយរបស់បុរសខ្មែរជំនាន់ដើមផងដែរ។ ភាគច្រើន ការកោរសក់រលីងគឺសម្រាប់តែអ្នកបួសជាព្រះសង្ឃប៉ុណ្ណោះ ដែលតំណាងឲ្យការលះបង់ និងការរំដោះខ្លួនពីកិលេសតណ្ហា។ ក្រៅពីនេះ ក៏មានបុរសខ្លះកោរសក់រលីងដើម្បីសម្ដែងការគោរព ឬក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។ ការកោរសក់រលីងតំណាងឲ្យភាពស្អាតស្អំ ភាពបរិសុទ្ធ និងការមិនជាប់ជំពាក់ជាមួយសភាពខាងក្រៅ។ នៅក្នុងសម័យបច្ចុប្បន្ន ការកោរសក់រលីងនៅតែជាទម្លាប់មួយសម្រាប់អ្នកបួស ហើយវាក៏បានក្លាយជាម៉ូតសក់ទាន់សម័យមួយសម្រាប់បុរសមួយចំនួនផងដែរ។ ក្រៅពីការថែរក្សាសក់ បុរសខ្មែរក៏បានយកចិត្តទុកដាក់ចំពោះការថែរក្សាខ្លួនប្រាណទូទៅផងដែរ។ ពួកគេបានប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ខ្ញី រមៀត ឬរុក្ខជាតិផ្សេងៗសម្រាប់ជួយសម្អាតខ្លួន និងបំបាត់ក្លិន។ ការស្លៀកពាក់ក៏ត្រូវបានរៀបចំយ៉ាងស្អាតបាតសមរម្យតាមកាលៈទេសៈនីមួយៗ។ ទាំងនេះឆ្លុះបញ្ចាំងពីការឲ្យតម្លៃលើភាពថ្លៃថ្នូរ និងការគោរពខ្លួនឯង។ ពីសម័យបុរាណរហូតដល់សម័យទំនើប ស្តង់ដារសម្រស់របស់បុរសបានវិវត្តន៍ទៅតាមយុគសម័យ។ នៅសម័យអង្គរ បុរសមានសក់វែងបួងឡើងលើ គឺជាតំណាងនៃភាពថ្លៃថ្នូរ។ នៅសម័យក្រោយៗមកទៀត ម៉ូតសក់កាន់តែមានភាពខុសប្លែកពីមុន។ នៅក្នុងសម័យទំនើបនេះ ភាពស៊ីវិល័យ និងបច្ចេកវិទ្យាបានធ្វើឲ្យបុរសមានជម្រើសច្រើនក្នុងការថែរក្សាខ្លួនឯង។ ពួកគេអាចជ្រើសរើសម៉ូតសក់ជាច្រើនប្រភេទ និងប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដ៏សម្បូរបែប។ ទោះបីជាយ៉ាងនេះក្តី ក៏ស្តង់ដារសម្រស់បុរសខ្មែរនៅតែរក្សាបាននូវភាពថ្លៃថ្នូរ និងការគោរពតាមប្រពៃណីមួយចំនួនផងដែរ។